ចំណេកឯសម្លម្ជូរផ្លែខ្នុរ ក៏ជាសម្លខ្មែរ ដែលពេញនិយមមួយផងដែរ។ ផ្លែខ្នុរនេះ គឺជាផ្លែឈើដែលមានក្លិនឈ្ងុយ និងរសជាតិផ្អែមឆ្ងាញ់។ គ្រឿងផ្សំសំខាន់ៗសម្រាប់សម្លរម្ជូរផ្លែខ្នុរមានដូចជា ផ្លែខ្នុរ កាត់វាជាចំណែកតូច សាច់ត្រី ឬសាច់ផ្សេងៗ ខ្ទឹមស ខ្ញី បន្លែដូចជា ត្រសក់ ស្លឹកគ្រៃ អំបិល ស្ករ ទឹកត្រី និង ទឹក។ របៀបធ្វើវា ជាដំបូងលាងសម្អាតផ្លែខ្នុរ ត្រីជាមួយទឹក ហើយកាត់ផ្លែខ្នុរនិងត្រី។ បន្ថែមផ្លែខ្នុរចូលក្នុងសម្ល បន្ថែមអំបិល ស្ករ និងទឹកត្រី ដើម្បីផ្តល់រសជាតិ។ លើសពីនេះទៅទៀត សម្លរខ្ទិះផ្លែខ្នុរ គឺជាសម្លខ្មែរ ប្រើផ្លែខ្នុរជាគ្រឿងផ្សំសំខាន់ បង្កើតបានជារសជាតិផ្អែម និងក្លិនផ្លែឈើធម្មជាតិ។